វិស័យភាពយន្តនៅកម្ពុជាកំពុងជួបប្រទះការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសារការកើនឡើងនៃ អ្នកផលិតភាពយន្តឯករាជ្យ និងនិស្សិតភាពយន្ត។ ក្រុមអ្នកផលិតជំនាន់ថ្មីនេះ កំពុងនាំមកនូវទស្សនវិស័យថ្មីៗ រឿងរ៉ាវប្លែកៗ និងបច្ចេកទេសទំនើប ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញវិស័យភាពយន្តខ្មែរឱ្យដើរទាន់សម័យកាល និងមានភាពចម្រុះកាន់តែខ្លាំង។ ការកើនឡើងនៃអ្នកផលិតភាពយន្តឯករាជ្យ និងនិស្សិត បានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយវិស័យភាពយន្តកម្ពុជាតាមរយៈទិដ្ឋភាពសំខាន់ៗមួយចំនួន។ ការច្នៃប្រឌិត និងភាពចម្រុះនៃខ្លឹមសារ ខុសពីផលិតកម្មធំៗដែលជារឿយៗផ្ដោតលើប្រភេទរឿងពេញនិយម អ្នកផលិតឯករាជ្យ និងនិស្សិតមានសេរីភាពក្នុងការស្វែងយល់ពីប្រធានបទជាច្រើន រាប់ចាប់ពីសាច់រឿងសង្គម វប្បធម៌ ប្រវត្តិសាស្ត្រ រហូតដល់រឿងបែបសិល្បៈពិសោធន៍។ ពួកគេហ៊ានសាកល្បងជាមួយរចនាបថនិទានរឿងប្លែកៗ ដែលនាំមកនូវភាពស្រស់ស្រាយ និងបំបែកទម្លាប់ចាស់ៗ។ ចំពោះ និស្សិតដែលបានសិក្សាផ្នែកភាពយន្តនៅតាមសាលាក្នុងស្រុក និងក្រៅស្រុក នាំមកនូវចំណេះដឹងថ្មីៗអំពីបច្ចេកវិទ្យាថត បច្ចេកទេសកាត់ត ការប្រើប្រាស់ពន្លឺ សំឡេង និងការរចនាក្បាច់រាំ ឬឈុតឆាក។ កត្តាទាំងអស់នេះហើយ បានជួយជំរុញឱ្យផលិតករផ្សេងទៀតចាប់យកបច្ចេកទេសទំនើប ដែលធ្វើឱ្យគុណភាពភាពយន្តខ្មែរកាន់តែប្រសើរឡើង។ និស្សិតដែលបញ្ចប់ការសិក្សាផ្នែកភាពយន្ត មិនត្រឹមតែក្លាយជាអ្នកដឹកនាំ អ្នកនិពន្ធរឿង ឬអ្នកកាត់តនោះទេ ពួកគេក៏ជាកម្លាំងចលករក្នុងការបណ្តុះបណ្តាល និងចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយផងដែរ។ ដូច្នេះហើយទើប សាលាភាពយន្ត និងសិក្ខាសាលាឯករាជ្យជាច្រើនបានលេចរូបរាងឡើង ដើម្បីបណ្ដុះបណ្ដាលជំនាញជាក់ស្ដែងដល់អ្នកចាប់អារម្មណ៍។ ការកើនឡើងនូវចំនួនអ្នកផលិត បានបង្កើតបរិយាកាសប្រកួតប្រជែងប្រកបដោយភាពវិជ្ជមាន ដែលជំរុញឱ្យអ្នកផលិតនីមួយៗខិតខំអភិវឌ្ឍគុណភាពស្នាដៃរបស់ខ្លួន ដើម្បីទទួលបានការទទួលស្គាល់។ ភាពយន្តឯករាជ្យជាច្រើនរបស់កម្ពុជា ជាពិសេសភាពយន្តខ្លីៗ បានទទួលការចាប់អារម្មណ៍ និងត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងមហោស្រពភាពយន្តល្បីៗនៅបរទេស។ នេះមិនត្រឹមតែជាមោទនភាពសម្រាប់កម្ពុជាទេ ប៉ុន្តែក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយវប្បធម៌ និងទេពកោសល្យខ្មែរទៅកាន់ឆាកអន្តរជាតិ។ អ្នកផលិតរឿងឯករាជ្យ និងនិស្សិតជាច្រើនបានប្រើប្រាស់បណ្ដាញសង្គមដូចជា យូធួប ហ្វេសប៊ុក តិកតុក ដើម្បីផ្សព្វផ្សាយស្នាដៃរបស់ពួកគេដោយផ្ទាល់ទៅកាន់ទស្សនិកជន។ ដោយនេះមិនចាំបាច់ពឹងផ្អែកលើបណ្ដាញចែកចាយភាពយន្តធំៗ ដែលនេះធ្វើឱ្យភាពយន្តអាចទៅដល់អ្នកទស្សនាកាន់តែទូលំទូលាយ។ ជាពិសេស ចំណុចលេចធ្លោនៃស្នាដៃភាពយន្តឯករាជ្យ និងនិស្សិតនៅកម្ពុជា គឺ ការផ្តោតលើជីវិតរបស់យុវវ័យ។ ប្រធានបទ ការផ្តោតលើជីវិតរបស់យុវវ័យ ត្រូវបានជ្រើសរើសយ៉ាងទូលំទូលាយ ដោយសារហេតុផលមួយចំនួន។ ដែលអ្នកផលិតភាពយន្តឯករាជ្យ និងនិស្សិតខ្លួនឯងភាគច្រើនស្ថិតក្នុងវ័យក្មេង ដូច្នេះពួកគេងាយយល់ និងអាចឆ្លុះបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួន ឬមិត្តភក្តិរបស់ពួកគេបានយ៉ាងស៊ីជម្រៅ និងពិតប្រាកដ។ ពួកគេអាចបង្ហាញពីគំនិត អារម្មណ៍ ក្តីសុបិន្ត បញ្ហាប្រឈម និងអត្តសញ្ញាណរបស់យុវវ័យសម័យថ្មី។ ដូចជា រឿងរ៉ាវអំពីស្នេហា មិត្តភាព ការតស៊ូ ការស្វែងរកអត្តសញ្ញាណ ការប្រឈមនឹងបញ្ហាសង្គម ដូចជាសម្ពាធការសិក្សា គ្រួសារ ឬបញ្ហាផ្លូវចិត្ត គឺជាប្រធានបទដែលយុវវ័យបច្ចុប្បន្នអាចភ្ជាប់ខ្លួនបានយ៉ាងងាយស្រួល។ ទាំងនេះធ្វើឱ្យភាពយន្តមានភាពទាក់ទាញពីទស្សនិកជនវ័យក្មេងបានជាច្រើន។ បច្ចុប្បន្ន ជីវិតយុវវ័យត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងបច្ចេកវិទ្យា និងបណ្ដាញសង្គម។ ភាពយន្តទាំងនេះច្រើនតែបញ្ចូលនូវទិដ្ឋភាព ឬរឿងរ៉ាវជីវិតពិតទៅក្នុងសាច់រឿង ដែលធ្វើឲ្យស្នាដៃទាំងនោះកាន់តែពាក់ព័ន្ធ និងទាន់សម័យ។ ភាពយន្តដែលនិយាយទាក់ទងពីពួកគេ គឺជាមធ្យោបាយមួយក្នុងការបង្ហាញពីទស្សនៈ និងលើកទឹកចិត្តឱ្យពួកគេគិតពិចារណាអំពីអនាគត។ សម្រាប់អ្នកផលិតភាពយន្តដែលមានធនធានមានកម្រិត ការថតខ្សែភាពយន្តដែលនិយាយអំពីជីវិតយុវវ័យ ជាទូទៅមិនសូវទាមទារឈុតឆាកធំដុំ ឬបច្ចេកទេសស្មុគស្មាញខ្លាំងនោះទេ។ ពួកគេអាចប្រើប្រាស់ទីតាំងដែលធ្លាប់ស្គាល់ដូចជា សាលារៀន ហាងកាហ្វេ សួនច្បារ ឬផ្ទះសម្បែង ដើម្បីថត ដែលជួយសន្សំសំចៃថវិកា។ ទទ្ទឹមនឹងនេះ ទោះបីជាមានការរីកចម្រើនក៏ដោយ អ្នកផលិតភាពយន្តឯករាជ្យ និងនិស្សិតនៅតែប្រឈមនឹងបញ្ហាមួយចំនួនដូចជា កង្វះថវិកា ការគាំទ្រផ្នែកបច្ចេកទេសមានកម្រិត បញ្ហាច្បាប់កម្មសិទ្ធិបញ្ញា និងឱកាសក្នុងការចែកចាយភាពយន្ត។ ទោះជាយ៉ាងណាក៏ដោយ វត្តមាននៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា និងការចូលរួមពីបណ្ដាអង្គការសិល្បៈនានា កំពុងផ្ដល់វេទិកា និងឱកាសកាន់តែច្រើនសម្រាប់ពួកគេ។ សរុបមក ការកើនឡើងនៃអ្នកផលិតភាពយន្តឯករាជ្យ និងនិស្សិត គឺជាសញ្ញាណវិជ្ជមានមួយសម្រាប់អនាគតភាពយន្តខ្មែរ។ ពួកគេមិនត្រឹមតែកំពុងធ្វើឱ្យវិស័យនេះមានភាពរស់រវើកប៉ុណ្ណោះទេ ថែមទាំងកំពុងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ឧស្សាហកម្មភាពយន្តប្រកបដោយភាពច្នៃប្រឌិត និងនិរន្តរភាព។